សម័យសង្គមរាស្ត្រនិយម គ្រប់គ្រងជោគវាសនាប្រទេសជាតិអស់រយៈពេល ១៥ ឆ្នាំ ចាប់ពីឆ្នាំ ១៩៥៤ ដល់ឆ្នាំ ១៩៧០។ វាត្រូវបានគេស្គាល់ថាជារដ្ឋាភិបាលដែលមានការផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីញឹកញាប់ និងមានលក្ខណៈពិសេសខាងរដ្ឋបាល។ ចាប់ពីឆ្នាំ ១៩៥៤ ដល់ឆ្នាំ ១៩៦០ ព្រះបាទ នរោត្តម សីហនុ បានកាន់តំណែងជានាយករដ្ឋមន្ត្រី។ បន្ទាប់ពីការសោយទិវង្គតរបស់ព្រះបិតាព្រះអង្គ ព្រះបាទ នរោត្តម សុរាម្រិត នៅឆ្នាំ ១៩៦០ ព្រះអង្គបានស្នើឱ្យសភាបង្កើតតំណែង ព្រះប្រមុខរដ្ឋ សម្រាប់ព្រះអង្គ។ ដូច្នេះ ចាប់ពីពេលនោះមក ព្រះអង្គបានកាន់តំណែងទាំងនាយករដ្ឋមន្ត្រី និងព្រះប្រមុខរដ្ឋ តែជួនកាលក៏កាន់តែតំណែងជាប្រមុខរដ្ឋតែមួយដែរ។ ក្នុងរយៈពេល ១៥ ឆ្នាំនេះ ព្រះអង្គបានបង្កើតគណៈរដ្ឋមន្ត្រី ឬរដ្ឋាភិបាលរហូតដល់ ២៥ លើក។ រដ្ឋាភិបាលខ្លះមានអាយុត្រឹមតែមួយសប្ដាហ៍ លើកលែងតែគណៈរដ្ឋមន្ត្រីដែលដឹកនាំដោយព្រះអង្គផ្ទាល់ ទើបអាចមានអាយុវែងជាងគេ។ វាត្រូវបានគេស្គាល់ថាជារដ្ឋាភិបាលដែលមានការផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីញឹកញាប់ និងមានលក្ខណៈពិសេសខាងរដ្ឋបាល។ ព្រះបាទនរោត្តម សីហនុជាគណៈរដ្ឋមន្ត្រីដែលកាន់តំណែងពីថ្ងៃទី ៣ ខែតុលា ឆ្នាំ១៩៥៥ ដល់ ថ្ងៃទី៥ ខែមករា ឆ្នាំ១៩៥៦។ អ៊ិប ឈាងស៊ុន ជាគណៈរដ្ឋមន្ត្រីដែលកាន់តំណែងពីថ្ងៃទី ៥ ខែមករា ដល់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ១៩៥៦។ ព្រះបាទនរោត្តម សីហនុ ជាគណៈរដ្ឋមន្ត្រីដែលកាន់តំណែងពីថ្ងៃទី១ ខែមីនា ឆ្នាំ១៩៥៦ ដល់ថ្ងៃទី ២ ខែមេសា ឆ្នាំ១៩៥៦។ ឃឹម ទិតជាគណៈរដ្ឋមន្ត្រីដែលកាន់តំណែងពីថ្ងៃទី ៣ ខែមេសា ឆ្នាំ១៩៥៦ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ១៩៥៦។ ព្រះបាទនរោត្តម សីហនុ ជាគណៈរដ្ឋមន្ត្រីដែលកាន់តំណែងពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៥៦ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ១៩៥៦។ សាន យុន ជាគណៈរដ្ឋមន្ត្រីដែលកាន់តំណែងពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ១៩៥៦ ដល់ថ្ងៃទី ៣ ខែមករា ឆ្នាំ១៩៥៧។ សាន យុន ជាគណៈរដ្ឋមន្ត្រីដែលកាន់តំណែងពីថ្ងៃទី ៣ ខែមករា ឆ្នាំ១៩៥៧ ដល់ថ្ងៃទី ៩ ខែមេសា ឆ្នាំ១៩៥៧។ ព្រះបាទនរោត្តម សីហនុ ជាគណៈរដ្ឋមន្ត្រីដែលកាន់តំណែងពីថ្ងៃទី៥ ខែមេសា ឆ្នាំ១៩៥៧ ដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ១៩៥៧។ ស៊ឹម រ៉ា ជាគណៈរដ្ឋមន្ត្រីដែលកាន់តំណែងពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ១៩៥៧ ដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ១៩៥៨។ ប៉ែន នុតជាគណៈរដ្ឋមន្ត្រីដែលកាន់តំណែងពីថ្ងៃទី ១៧ ខែមករា ឆ្នាំ១៩៥៨ ដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ១៩៥៨។ ស៊ឹម រ៉ា ជាគណៈរដ្ឋមន្ត្រីដែលកាន់តំណែងពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ១៩៥៨ ដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ១៩៥៨។ ព្រះបាទនរោត្តម សីហនុ ជាគណៈរដ្ឋមន្ត្រីដែលកាន់តំណែងពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ១៩៥៨ ដល់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ១៩៥៩។ ព្រះបាទនរោត្តម សីហនុ ជាគណៈរដ្ឋមន្ត្រីដែលកាន់តំណែងពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ១៩៥៩ ដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ១៩៥៩។ ព្រះបាទនរោត្តម សីហនុ ជាគណៈរដ្ឋមន្ត្រីដែលកាន់តំណែងពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ១៩៥៩ ដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ១៩៦០។ ផូ គ្រឿង កាន់តំណែងជាគណៈរដ្ឋមន្ត្រីពីថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៦០ ដល់ថ្ងៃទី ២៨ ខែមករា ឆ្នាំ១៩៦១។ ព្រះបាទនរោត្តម សីហនុ កាន់តំណែងជាគណៈរដ្ឋមន្ត្រីពីថ្ងៃទី ២៨ ខែមករា ឆ្នាំ១៩៦១ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ១៩៦១។ ព្រះបាទនរោត្តម សីហនុ កាន់តំណែងជាគណៈរដ្ឋមន្ត្រីពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៦១ ដល់ថ្ងៃទី ៦ ខែសីហា ឆ្នាំ១៩៦២។ ចៅសែន កុសលឈុំ កាន់តំណែងជាគណៈរដ្ឋមន្ត្រីពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៦២ ដល់ថ្ងៃទី ៦ ខែតុលា ឆ្នាំ១៩៦២។ នរោត្តម កន្តុល កាន់តំណែងជាគណៈរដ្ឋមន្ត្រីពីថ្ងៃទី ៦ ខែតុលា ឆ្នាំ១៩៦២ ដល់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ១៩៦៤។ នរោត្តម កន្តុល កាន់តំណែងជាគណៈរដ្ឋមន្ត្រីពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ១៩៦៤ ដល់ថ្ងៃទី ៧ ខែឧសភា ឆ្នាំ១៩៦៥។ នរោត្តម កន្តុល កាន់តំណែងជាគណៈរដ្ឋមន្ត្រីពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ១៩៦៥ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ១៩៦៦។ លន់ នល់ កាន់តំណែងជាគណៈរដ្ឋមន្ត្រីពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ១៩៦៦ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៦៧។ ព្រះបាទនរោត្តម សីហនុ កាន់តំណែងជាគណៈរដ្ឋមន្ត្រីពីថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៦៧ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ១៩៦៨។ ប៉ែន នុត ជារាជរដ្ឋាភិបាលសំណាងចុងក្រោយ កាន់តំណែងពីថ្ងៃទី ៣១ ខែមករា ឆ្នាំ១៩៦៨ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ១៩៦៩។ លន់ នល់ ជារាជរដ្ឋាភិបាលស្រោចស្រង់ជាតិ កាន់តំណែងពីថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៦៩ ដល់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ១៩៧០។ នៅខែមករា ឆ្នាំ ១៩៥៣ ព្រះរាជាបានប្រកាសដាក់រាជ្យ ដោយប្រកាសពីភាពអាសន្នក្នុងប្រទេស និងបានរំលាយរដ្ឋសភាចោល។ ក្រោយមក ទ្រង់បានបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់មួយដែលមានសមាជិកជាអ្នកប្រកាន់រាជានិយម។ នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ១៩៥៣ មានពិធីចុះហត្ថលេខាប្រគល់អំណាចនគរបាល និងយុត្តិធម៌មកឱ្យកម្ពុជាដោយអាជ្ញាធរបារាំង។ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ១៩៥៣ ពួកគេក៏បានប្រគល់អំណាចយោធាជាន់ខ្ពស់។ ដោយមើលឃើញពីប្រជាប្រិយភាពនៃគណបក្សប្រជាធិបតេយ្យ ក្រុមប្រជាជនខ្មែរក្រហម ខ្មែរសេរី ខ្មែរខៀវ នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ១៩៥៥ ព្រះរាជាមានព្រះទ័យចង់កែប្រែរដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៧ ជាថ្មី។ ដោយតម្រូវឱ្យរដ្ឋាភិបាលទទួលខុសត្រូវចំពោះមុខព្រះមហាក្សត្រ គឺពុំមែនចំពោះមុខរដ្ឋសភាទេ ហើយទុកស្ថាប័នរដ្ឋសភាជាស្ថាប័នពិគ្រោះយោបល់វិញ។ គម្រោងការកែប្រែច្បាប់បោះឆ្នោត ក៏តម្រូវឱ្យសមាជិកអង្គការសភាខេត្ត សភាប្រជាជនខេត្ត កើតមាននៅឆ្នាំ ១៩៥៦ ជាអ្នកបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ គឺពុំមែនប្រជារាស្ត្រទូទៅឡើយ។ គោលការណ៍បែបនេះត្រូវគណៈកម្មាធិការត្រួតពិនិត្យអន្តរជាតិអនុវត្តសន្ធិសញ្ញាហ្សឺណែវជំទាស់។ នៅខែមីនា ឆ្នាំ ១៩៥៥ ព្រះរាជាបានចាកចេញពីរាជសម្បត្តិ ដោយប្រគល់រាជបល្ល័ង្កឱ្យទៅព្រះបិតា ដោយសារតែគម្រោងការកែប្រែរដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៧ មិនបានសម្រេច ហើយក៏ចាប់ផ្ដើមបង្កើតអង្គការសង្គមរាស្ត្រនិយម។ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅខែកញ្ញា ឆ្នាំ ១៩៥៥ បេក្ខជនសង្គមរាស្ត្រនិយមបានកាន់កាប់តំណែងទាំងអស់នៅក្នុងរដ្ឋសភា ជាហេតុនាំឱ្យអង្គការសង្គមនេះបានដឹកនាំនយោបាយទាំងស្រុង។ ព្រះរាជាដែលដាក់រាជ្យមានតួនាទីជានាយករដ្ឋមន្ត្រី។ សមាជជាតិដើមឡើយគឺជាមហាសន្និបាតទូទៅរបស់អង្គការសង្គមរាស្ត្រនិយមតែប៉ុណ្ណោះ ស្របតាមលក្ខន្តិកៈដែលត្រូវបើកសម័យប្រជុំ ២ ដងក្នុងមួយឆ្នាំ។ តែក្រោយមកបានកែប្រែទៅជាស្ថាប័ននយោបាយយ៉ាងសំខាន់សម្រាប់ដាក់ចេញនូវគោលការណ៍ និងការទូន្មានចំពោះរដ្ឋសភា និងរដ្ឋាភិបាល។ អង្គការសមាជជាតិនេះត្រូវបានអង្គការសង្គមរាស្ត្រនិយមបញ្ចូលបទប្បញ្ញត្តិពិសេសមួយទៅក្នុងរដ្ឋធម្មនុញ្ញ ដើម្បីបង្កើតឱ្យអង្គការនេះទៅជាស្ថាប័ននយោបាយរបស់រដ្ឋ។ ដោយសារតែមានការលូកដៃពីសំណាក់អ្នកនយោបាយ សមាជិកនៅក្នុងរដ្ឋសភាត្រូវចាប់ផ្ដើមបែកបាក់នៅខែធ្នូ ឆ្នាំ ១៩៥៦ ហើយវិបត្តិរដ្ឋាភិបាលក៏បានផ្ទុះឡើងនៅចុងឆ្នាំ ១៩៥៦ នេះ។ នៅខែកញ្ញា ឆ្នាំ ១៩៥៧ រដ្ឋសភាជាតិបានធ្វើសេចក្តីអនុម័តប្រកាសពីអព្យាក្រិតភាពរបស់ប្រទេសឡើងវិញ។ ទើបនៅខែមីនា ឆ្នាំ ១៩៥៨ ប្រធានគណបក្សសង្គមរាស្ត្រនិយមបានសម្រេចរំលាយរដ្ឋសភាចោលមុនអាណត្តិ។ នៅឆ្នាំ ១៩៦៦ អង្គការសង្គមរាស្ត្រនិយមបានឈប់ប្រើសិទ្ធិផ្តាច់មុខជាប្រពៃណីរបស់ខ្លួន ដោយមានការរិះគន់ខ្លាំងមកលើសម្ដេចព្រះប្រមុខរដ្ឋ។ ព្រះអង្គលែងជ្រើសរើសបេក្ខជនសុទ្ធតែសង្គមរាស្ត្រនិយមដូចមុនទៀតហើយ។ សមាជិកទាំងអស់អាចឈរឈ្មោះឱ្យគេបោះឆ្នោតបាន។ មានបេក្ខជនសរុប ៤១៥ នាក់ប្រជែងគ្នាយកអាសនៈ ៨២ នៅក្នុងរដ្ឋសភា។ ហេតុនេះ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ ១៩៦៦ តំណែងរដ្ឋសភាភាគច្រើនបានទៅលើកម្លាំងស្តាំនិយម មូលធន និងសង្គមនិយម។ ការបង្កើតរដ្ឋាភិបាលត្រូវបានឧត្តមសេនីយ៍ លន់ នល់ ធ្វើជានាយករដ្ឋមន្ត្រី។ នៅពាក់កណ្តាលឆ្នាំ ១៩៦៩ វិបត្តិនយោបាយ និងថវិកាបានឈានដល់កម្រិតខ្ពស់បំផុត។ សមាជជាតិខែកក្កដា ឆ្នាំ ១៩៦៩ អង្គប្រជុំបានធ្វើសេចក្តីសម្រេចចិត្តត្រឹមផ្ដល់សេចក្ដីទុកចិត្តឱ្យសម្ដេចនរោត្តម សីហនុ រៀបចំរដ្ឋាភិបាលថ្មីមួយដែលអាចជំនះលើវិបត្តិសេដ្ឋកិច្ចនយោបាយក្នុងរយៈពេលដ៏ខ្លី។ នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ១៩៦៩ សម្តេចព្រះនរោត្តម សីហនុ បានបង្កើតរដ្ឋាភិបាលថ្មីមួយឈ្មោះថា រដ្ឋាភិបាលស្រោចស្រង់ជាតិ ដោយមានលោក លន់ នល់ និងសម្ដេច ស៊ីសុវត្ថិ សិរិមតៈ ជាអ្នកកាន់កាប់តំណែងរដ្ឋាភិបាលនេះ។ រាជរដ្ឋាភិបាលទី ២៥ នេះ ដែលដឹកនាំដោយលោក លន់ នល់ គឺជា រាជរដ្ឋាភិបាលចុងក្រោយ របស់សង្គមរាស្ត្រនិយម។ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ១៩៦៩ រដ្ឋមន្ត្រីមួយចំនួនដែលស្មោះត្រង់ជាមួយសម្ដេចនរោត្តម សីហនុ បានសុំលាឈប់ពីតំណែងរដ្ឋាភិបាលជាបន្តបន្ទាប់។ នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ១៩៦៩ គឺជាសមាជជាតិលើកទី ២៨ និងជាលើកចុងក្រោយរបស់សង្គមរាស្ត្រនិយម។ ទីបំផុត នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ក្រុមប្រឹក្សាព្រះរាជាណាចក្រ និងរដ្ឋសភាជាតិបានធ្វើសេចក្ដីសម្រេចប្រកាសទម្លាក់សម្ដេចនរោត្តម សីហនុពីប្រមុខរដ្ឋ ដែលជាការបញ្ចប់សម័យសង្គមរាស្ត្រនិយម។